ការប្រកបរបរធ្វើនំបញ្ចុក គុយទាវ បាញ់ហ៊យ និងលត គឺជាមុខរបរមួយដែលពេញនិយមខ្លាំងនៅក្នុងប្រទេសកម្ពុជា។ មុខម្ហូបទាំងនេះមិនត្រឹមតែជាអាហារប្រចាំថ្ងៃរបស់ប្រជាជនខ្មែរប៉ុណ្ណោះទេតែវាក៏ជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ម្ហូបអាហារខ្មែរផងដែរ។ អ្នកលក់អាចរកចំណូលបានជាប្រចាំថ្ងៃ ឬក៏អាចពង្រីកទៅជាអាជីវកម្មធំដុំបានដែរ។ វាអាចទៅរួចប្រសិនបើមានការគ្រប់គ្រងល្អ និងរសជាតិឆ្ងាញ់ជាប់មាត់។ អាជីវកម្មម្ហូបអាហារប្រភេទនេះ មានសមត្ថភាពអត់ធន់ចំពោះវិបត្តិសេដ្ឋកិច្ចបានយ៉ាងល្អ។ មនុស្សត្រូវការបរិភោគជាប្រចាំ ដូច្នេះតម្រូវការទីផ្សារគឺខ្ពស់ជាប់ជានិច្ច។ នំបញ្ចុក គឺជាម្ហូបប្រពៃណីខ្មែរដ៏ល្បីល្បាញ វាត្រូវបានទទួលស្គាល់ថាជាអាហារអត្តសញ្ញាណជាតិមួយ។ នំបញ្ចុកមានសរសៃនំធ្វើពីអង្ករដំណើប ឬអង្ករខ្សាយដែលត្រូវត្រាំទឹក។ បន្ទាប់មក គេយកអង្ករនោះទៅកិនឲ្យម៉ដ្ឋ ហើយម្សៅអង្កររាវនោះត្រូវយកទៅចំហុយ ឬស្ងោរឲ្យឆ្អិនល្អ។ សរសៃនំបញ្ចុកមានសភាពទន់ល្មើយ និងងាយស្រួលទំពាវាត្រូវបានគេបរិភោគជាមួយទឹកសម្លជាច្រើនប្រភេទខុសៗគ្នា។ ទឹកសម្លដែលពេញនិយមជាងគេគឺ ទឹកសម្លខ្មែរ ហៅថាទឹកសម្លការី មួយទៀតគឺ ទឹកសម្លណាំយ៉ា ដែលធ្វើពីត្រី។ ទឹកសម្លខ្មែរមានរសជាតិហឹរផ្អែមប្រៃដោយប្រើសាច់ត្រី ឬសាច់មាន់ វាត្រូវបានចម្អិនជាមួយគ្រឿងផ្សំម្សៅការីខ្មែរ។ ទឹកសម្លណាំយ៉ាមានរសជាតិជូរផ្អែមប្រៃដោយប្រើសាច់ត្រីស្រស់ៗ។ គេបន្ថែមបន្លែស្រស់ៗជាច្រើនមុខ រួមមាន សណ្ដែកកួរ ត្រកួន ត្រសក់ ស្ពៃក្ដោប ជីគ្រប់មុខ ត្រយូងចេក និងផ្កាកំប្លោក។ ទាំងអស់នេះធ្វើឲ្យនំបញ្ចុកមានរសជាតិឈ្ងុយឆ្ងាញ់ និងប្លែកពីគេ។ ឯគុយទាវ គឺជាអាហារពេលព្រឹកដ៏ពេញនិយមបំផុតមួយរបស់ខ្មែរ វាជាជម្រើសអាហារពេលព្រឹកដ៏រហ័ស និងងាយស្រួល។ វាមានសរសៃគុយទាវដែលធ្វើពីអង្ករ គុយទាវអាចមានសរសៃតូច ឬសរសៃធំតាមចំណូលចិត្ត។ គេបរិភោគគុយទាវជាមួយទឹកស៊ុបសាច់ជ្រូក ឬសាច់គោ ទឹកស៊ុបត្រូវរម្ងាស់ឆ្អឹងឲ្យផុយរលួយល្អ។ ទឹកស៊ុបដែលមានរសជាតិផ្អែមឆ្ងាញ់ជាប់មាត់ គ្រឿងផ្សំរួមមានសាច់ជ្រូកចិញ្ច្រាំ សាច់ជ្រូកជាចំណិត ថ្លើម ស្លឹកខ្ទឹម ខ្ទឹមសចៀន សណ្ដែកបណ្ដុះ និងស្លឹកជីរវ៉ាន់ស៊ុយ។ គុយទាវក៏អាចបរិភោគជាប្រភេទគុយទាវទឹក និង គុយទាវគោកផងដែរ ។ គុយទាវគេញ៉ាំលាយជាមួយទឹកស៊ីអ៊ីវ ប្រេងខ្យង ខ្ទឹមសចៀន និងម្ទេស។ មួយវិញទៀតបាញ់ហ៊យ ក៏ជាអាហារមួយប្រភេទដែលប្រើសរសៃនំបញ្ចុកដែរ ប៉ុន្តែវាមានលក្ខណៈពិសេសត្រង់ការលាយទឹកត្រីជូរអែម និងគ្រឿងផ្សំផ្សេងៗ។ វាមានរសជាតិស្រាល សាមញ្ញ និងងាយស្រួលក្នុងការបរិភោគ ជាពិសេសសម្រាប់គ្រប់វ័យ។។ គេតែងតែលាយជាមួយសាច់ជ្រូកចិញ្ច្រាំលីង សាច់បង្គា ឬសាច់មាន់។ បន្ថែមបន្លែដូចជា ជី ត្រសក់ ការ៉ុតហាន់ជាសរសៃ និងសណ្ដែកដីលីងបុក ទឹកត្រីសម្រាប់បាញ់ហ៊យមានរសជាតិជូរ អែម ប្រៃ និងហឹរបន្តិច។ វាត្រូវបានលាយពីទឹកត្រី ទឹកខ្មេះ ស្ករ ខ្ទឹមស ម្ទេស ស័ក្តិសមសម្រាប់ទទួលទានពេលថ្ងៃត្រង់ ឬល្ងាច។ មួយវិញទៀត លត គឺជាមុខម្ហូបម្យ៉ាងដែលប្រើសរសៃអង្ករខ្លីៗ សរសៃលតមានលក្ខណៈដូច មីដែរ តែខ្លីៗ និងធំជាងបន្តិច។ លតត្រូវបានយកទៅឆាជាមួយគ្រឿងផ្សំជាច្រើនប្រភេទ ដើម្បីបន្ថែមរសជាតិឆ្ងាញ់ និងទាក់ទាញ។ លតឆាជាម្ហូបដ៏ពេញនិយមមួយផ្សេងទៀតគេឆាលតជាមួយសាច់គោ ឬសាច់ជ្រូក ស៊ុត សណ្ដែកបណ្ដុះ និងស្លឹកគូឆាយ។ លតឆា មានរសជាតិប្រៃផ្អែម ស្រួលបរិភោគ ដែលបានមកពីទឹកស៊ីអ៊ីវ និងប្រេងខ្យងជាគ្រឿងសំខាន់។ លតឆាជាអាហារដែលគេនិយមបរិភោគ ជាពិសេសនៅពេលថ្ងៃត្រង់ និងល្ងាច។ ម្ហូបនេះមានក្លិនឈ្ងុយឆ្ងាញ់ និងងាយស្រួលធ្វើ វាក៏ជាមុខម្ហូបដែលផ្ដល់ថាមពលផងដែរ។ ការលក់ម្ហូបទាំងនេះ ត្រូវការសមត្ថភាព និងភាពប៉ិនប្រសប់ក្នុងវិជ្ជាជីវៈផ្នែកចម្អិន។ រសជាតិដើម និងការរក្សាស្តង់ដារគុណភាពគឺជាកត្តាចម្បងបំផុតសម្រាប់ទាក់ទាញអតិថិជន។ ជាពិសេស អ្នកលក់គួរតែប្រុងប្រយ័ត្ន និងមានអនាម័យចំណីអាហារឱ្យបានខ្ជាប់ខ្ជួនជានិច្ច។ ការរក្សាឱ្យទីតាំងស្អាត និងមានអនាម័យ នឹងជួយបង្កើនទំនុកចិត្ត និងទាក់ទាញអតិថិជន។ ការកំណត់តម្លៃឲ្យសមរម្យនឹងស្ថានភាព និងសម្របសម្រួលនឹងអតិថិជន ក៏ជាកត្តាសំខាន់សម្រាប់ការទាក់ទាញផងដែរ។ មួយវិញទៀត តម្លៃត្រូវតែសមមូលនឹងគុណភាព និងបរិមាណ ដើម្បីធ្វើឱ្យអតិថិជនមានទំនុកចិត្ត និងពេញចិត្ត។ អ្នកលក់អាចជ្រើសរើសលក់នៅទីតាំងដែលមានមនុស្សច្រើនដូចជាផ្សារ សាលារៀន ការិយាល័យ តំបន់លំនៅដ្ឋាន ឬជិតរោងចក្រ។ ការបន្ថែមសេវាកម្មដឹកជញ្ជូនអាចជួយបង្កើនការលក់យ៉ាងច្រើន ជាពិសេសនៅសម័យបច្ចុប្បន្ន។ ការប្រើប្រាស់បណ្ដាញសង្គមដូចជា ហ្វេសបុក (Facebook), តិកតុក (TikTok) អាចជួយផ្សព្វផ្សាយបានល្អ អ្នកលក់អាចថតរូបម្ហូបដ៏ទាក់ទាញ និងបង្ហោះនៅលើបណ្ដាញសង្គម។ មុខរបរទាំងនេះមានចំណូលល្អ ប្រសិនបើមានការគ្រប់គ្រងបានត្រឹមត្រូវ វាជាមុខរបរដែលមិនត្រូវការទុនច្រើនពេកសម្រាប់ចាប់ផ្ដើម។ ការលក់ លតឆា អាចចាប់ផ្ដើមលក់តាមរទេះរុញ តូបតូចៗ ឬសូម្បីតែលក់នៅមុខផ្ទះក៏បាន។ ការបង្កើតម៉ាកយីហោផ្ទាល់ខ្លួនក៏ជាចំណុចសំខាន់ផងដែរជួយឲ្យអតិថិជនងាយចាំ និងងាយស្គាល់។ ការផ្ដល់សេវាកម្មយ៉ាងរហ័សរហួន ស្មោះត្រង់ និងរួសរាយរាក់ទាក់ ជាចំណុចសំខាន់ដែលជួយបង្កើនការពេញចិត្តរបស់អតិថិជន ហើយជម្រុញឲ្យពួកគេត្រឡប់មកទិញវិញ។ ការប្រកបរបរទាំងនេះមិនត្រឹមតែជាការរកចំណូលប៉ុណ្ណោះទេ តែវាក៏ជាការចូលរួមថែរក្សានូវម្ហូបអាហារប្រពៃណីខ្មែរផងដែរ។